នៅកម្ពុជាអ្នកខ្លះជឿលើហោរាសាស្រ្ត នោះមុនពេលការរៀបអាពាហ៍ពិពាហ៍ ពេលខ្លះគេទៅមើលរាសី ឬដេញវេលាជាមួយអាចារ្យសិន។ ការដេញវេលានេះគីជាពិធីមួយដែលដូនតាបានបន្សល់រហូតដល់បច្ចុប្បន្ន។ ពិធីនេះជាប្រពែណីដែលឪពុកម្តាយតែងតែមើលថ្ងែ ខែ ឆ្នាំ កំំណើតនិងសម្រេចចិត្តយល់ព្រមអោយកូនរៀបការ។ តែបើនិយាយពីការជំនឿវិញមានអ្នកជឿ អ្នកខ្លះទៀតមិនជឿ ទៅតាមបុគ្គលនីមួយៗ។ ប៉ុន្តែអាចារ្យត្រូវដឺងថ្ងែ ខែ កំណើត របស់កូនប្រុសកូនស្រីមុនពេលធ្វើការទស្សន៍ទាយ។ ចំពោះការទស្សន៍ទាយគឺសំដៅទៅលើសំណាងជោគវាសនារបស់កូនប្រុសកូនស្រីទាំងសងខាង។ ហើយលទ្ធផលនឹងបានប្រាប់ទៅដល់ឪពុកម្តាយ ដើម្បីឲ្យពួកគាត់សម្រេចចិត្តពីការរៀបអាពាហ៍ពិពាហ៍របស់កូនៗ។ ដោយអាចារ្យនឹងពិចារណា ឬឲ្យមធ្យោបាយរបស់គូស្នេហ៍ ដើម្បីបានសិរីសួស្តី។ ពេលខ្លះការដេញវេលាក៏មានការឆុងរាសីគ្នារវាងគូស្នេហ៍។ នោះអាចធ្វើឲ្យមានការមិនចុះសម្រុងគ្នា ពេលក្លាយជាគ្រួសារ។ ពេលខ្លះទៀតគេរៀបការ គម្បីតែដឹងថាឆុងរាសីគ្នាក៏ដោយ ព្រោះតែការស្រឡាញ់។ ចំពោះគូដែលមានរាសីស្របគ្នា អាចារ្យថានឹងផ្ដល់នូវថ្ងៃខែដែលសមស្របសម្រាប់រៀបអាពាហ៍ពិពាហ៍។ នោះឪពុកម្តាយទាំងសងខាងក៏ប្រារព្វពិធីមង្គលការតាមថ្ងៃខែដែលផ្ដល់អោយ។ ម្យ៉ាងទៀតអាចារ្យបាននិយាយថារៀបការឆាប់ឬក៏រងចាំឆ្នាំក្រោយ។ មួយវិញទៀតក៏អោយភ្ជាប់ពាក្យមុនរៀបការទៅតាមគូស្នេហ៍។ ពិធីនេះភាគច្រើនគេនិយមថា ថ្ងៃសៅរ៍និងថ្ងៃអាទិត្យជាថ្ងៃមានសំណាង។ ពេលខ្លះក៏មានគ្រួសារមួយចំនួនចង់ជៀសរាងខែ ដែលគេជឿថានាំសំណាងអាក្រក់ ឬផ្ទុយពីនេះ។ នោះអាចារ្យប្រាប់ខែសំណាងដោយ ពិនិត្យមើលទីតាំងនៃភពនានាដើម្បីស្វែងរកខែដែលមានឥទ្ធិពលល្អសម្រាប់គូស្វាមីភរិយា។ បន្ទាប់ពីរកបានថ្ងៃល្អហើយ អាចារ្យនឹងកំណត់ ម៉ោងល្អ សម្រាប់ធ្វើពិធីសំខាន់ៗ ដូចជា ម៉ោងចូលរោង ម៉ោងសំពះផ្ទឹម ជាដើម។ សរុបមក ការដេញវេលាសម្រាប់រៀបអាពាហ៍ពិពាហ៍ជាមួយអាចារ្យ គឺទាមទារនូវ ព័ត៌មានកំណើតលម្អិត ពីកូនទាំងពីរ រួមផ្សំជាមួយ អាចារ្យ ដើម្បីរកបានថ្ងៃនិងម៉ោងដែលជឿថា នាំមកនូវសុភមង្គល និងសិរីសួស្ដីសម្រាប់ជីវិតគូរបស់ពួកគេ។